កម្មវិធីប្រកួតសម្រស់គឺជាការប្រកួតប្រជែងមួយដែលផ្តោតលើភាពស្រស់ស្អាតទាំងផ្នែករូបរាងកាយ បញ្ញាស្មារតី និងសមត្ថភាពរបស់បេក្ខនារី។ ការប្រកួតទាំងនេះត្រូវបានរៀបចំឡើងនៅទូទាំងពិភពលោក តាំងពីថ្នាក់ជាតិរហូតដល់អន្តរជាតិ។ គោលបំណងរបស់វាគឺដើម្បីជ្រើសរើសតំណាងរបស់ប្រទេសឬតំបន់ណាមួយ។ បេក្ខនារីដែលត្រូវបានជ្រើសរើសជាបន្តបន្ទាប់នឹងទទួលបានងារជាបវរកញ្ញានៃកម្មវិធីនោះ។ បវរកញ្ញាដែលជាប់ជាផ្លូវការនឹងមានកាតព្វកិច្ចចូលរួមក្នុងសកម្មភាពសង្គមនិងការងារសប្បុរសធម៌។ ពួកគេក៏ដើរតួជាអ្នកតំណាងដែលផ្សព្វផ្សាយពីវប្បធម៌និងភាពស្រស់ស្អាតរបស់ប្រទេសខ្លួនផងដែរ។ ជាទូទៅ កម្មវិធីប្រកួតសម្រស់មានដំណើរការប្រកួតជាច្រើនដំណាក់កាល។ ការប្រកួតជុំដំបូងតែងតែផ្តោតលើការបង្ហាញម៉ូដសម្លៀកបំពាក់ផ្សេងៗ។ កម្មវិធីទាំងនោះរួមមានការដើរម៉ូដក្នុងឈុតប្រពៃណី ឈុតរាត្រីស្រមោសរ និងឈុតហែលទឹក។ បេក្ខនារីក៏ត្រូវបង្ហាញសមត្ថភាពពិសេសរបស់ខ្លួនផងដែរដូចជាការរាំ ការច្រៀង ឬការលេងឧបករណ៍តន្ត្រី។ ការប្រកួតក៏តម្រូវឲ្យមានការសម្ភាសន៍ដើម្បីស្វែងយល់ពីចំណេះដឹងនិងទស្សនៈរបស់បេក្ខនារីម្នាក់ៗផងដែរ។ គណៈកម្មការអាជ្ញាកណ្តាលនឹងវាយតម្លៃបេក្ខនារីដោយផ្អែកលើចំណុចដូចជា សម្រស់ រូបរាងកាយ ភាពឆ្លាតវៃ និងការនិយាយស្តី។ អ្នកដែលចូលរួមភាគច្រើនជាស្រ្តីវ័យក្មេងមកពីជុំវិញពិភពលោក។ ពួកគេបានឆ្លងកាត់ការហ្វឹកហ្វឺនយ៉ាងលំបាកដូចជា ការបង្រៀនដើរម៉ូដ ហាត់ប្រាណ ការនិយាយក្នុងទីសាធារណៈ និងការតុបតែងខ្លួន។ បេក្ខនារីទាំងអស់តែងតែមានក្តីស្រមៃចង់តំណាងឲ្យប្រទេសរបស់ខ្លួនក្នុងកម្រិតអន្តរជាតិ។ ភាពចម្រូងចម្រាសវប្បធម៌តែងតែកើតមានឡើងដោយសារតែមានការយល់ឃើញខុសគ្នា។ មូលហេតុចម្បងមួយគឺការប្រើប្រាស់សម្លៀកបំពាក់ដែលរំលេចនូវភាពសិចស៊ី ឬមិនសមរម្យ។ ឈុតដែលរចនាឡើងខុសពីលក្ខណៈប្រពៃណីរបស់ជាតិ បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាស។ ការបំពានលើតម្លៃសីលធម៌និងប្រពៃណីដែលបានបន្សល់ទុកជាយូរមកហើយ អាចបណ្តាលឲ្យមានការរិះគន់។ ការប្រើប្រាស់និមិត្តសញ្ញាឬវត្ថុបុរាណរបស់ជាតិមកដាក់លើសម្លៀកបំពាក់ក៏អាចបង្កជាបញ្ហាបានដែរ។ ការប្រើប្រាស់ទាំងនោះអាចត្រូវបានបកស្រាយថាជាការមិនគោរពឬការយករបស់គេមកប្រើដោយមិនបានការអនុញ្ញាត។ ភាពចម្រូងចម្រាសក៏កើតឡើងផងដែរនៅពេលដែលបេក្ខនារីមានការបញ្ចេញទស្សនៈនយោបាយ។ ពេលខ្លះ ការយល់ឃើញពីភាពស្រស់ស្អាតដែលត្រូវបានកំណត់ដោយកម្មវិធីក៏ធ្វើឲ្យមានការខ្វែងគំនិតផងដែរ។ សង្គមខ្លះបានចោទប្រកាន់ថាកម្មវិធីប្រកួតសម្រស់ជាការលើកស្ទួយការប្រើប្រាស់ស្រ្តីជាវត្ថុ ឬជាការមើលងាយ។ បញ្ហានេះបានបង្កឲ្យមានការតវ៉ាអំពីភាពយុត្តិធម៌និងសមភាពយេនឌ័រនៅក្នុងសង្គម។ ការមិនយកចិត្តទុកដាក់ចំពោះបេក្ខនារីមកពីជនជាតិភាគតិចក៏បានក្លាយជាមូលហេតុនៃភាពចម្រូងចម្រាសផងដែរ។ កត្តាទាំងអស់នេះបានធ្វើឱ្យការប្រកួតសម្រស់មិនត្រឹមតែជាកម្មវិធីកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជាកម្មវត្ថុនៃជម្លោះផងដែរ។ នៅពេលមានភាពចម្រូងចម្រាស ផលប៉ះពាល់ជាច្រើនបានកើតឡើងយ៉ាងឆាប់រហ័ស។ ដំបូងឡើយ គណៈកម្មការរៀបចំកម្មវិធីនិងបេក្ខនារីដែលពាក់ព័ន្ធនឹងប្រឈមមុខនឹងការរិះគន់។ ការរិះគន់ទាំងនោះបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតាមបណ្តាញសង្គមដូចជាហ្វេសប៊ុក និង TikTok ជាដើម។ ប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិបានចាប់អារម្មណ៍និងចុះផ្សាយព័ត៌មានយ៉ាងព្រោងព្រាត។ កេរ្តិ៍ឈ្មោះរបស់កម្មវិធីប្រកួតសម្រស់ទាំងមូលបានធ្លាក់ចុះជាខ្លាំង។ អ្នកឧបត្ថម្ភមួយចំនួនក៏បានសម្រេចចិត្តដកខ្លួនចេញពីកម្មវិធីដើម្បីកុំឲ្យជាប់ពាក់ព័ន្ធ។ ការតវ៉ារបស់សាធារណៈជនអាចនាំទៅដល់ការហាមឃាត់ការផ្សាយ ឬការលុបចោលកម្មវិធី។ ភាពចម្រូងចម្រាសក៏បានជះឥទ្ធិពលអវិជ្ជមានទៅលើអារម្មណ៍របស់បេក្ខនារីដែលរងការរិះគន់ផងដែរ។ ពួកគេអាចទទួលរងនូវសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងក្លា និងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ហេតុការណ៍ទាំងនេះបានជំរុញឱ្យអ្នករៀបចំកម្មវិធីត្រូវពិចារណាឡើងវិញនូវគោលការណ៍របស់ខ្លួន។ ការលើកឡើងពីបញ្ហាទាំងនេះបានបង្ហាញថាសាធារណៈជនមានការយល់ដឹងច្រើន។ វាក៏ជាការដាស់តឿនដល់អ្នករៀបចំកម្មវិធីឲ្យមានភាពប្រុងប្រយ័ត្នខ្ពស់។ ការបណ្តុះបណ្តាលបេក្ខនារីត្រូវតែពង្រីកឲ្យមានទាំងការអប់រំអំពីវប្បធម៌ផងដែរ។ ភាពចម្រូងចម្រាសទាំងនោះក៏អាចជាឱកាសមួយដើម្បីជជែកដេញដោលអំពីទស្សនៈសីលធម៌និងប្រពៃណី។ ការជជែកដេញដោលទាំងនេះអាចជំរុញឲ្យមានការអភិវឌ្ឍទៅមុខនៅក្នុងសង្គម។ ការទទួលស្គាល់នូវភាពចម្រុះនិងភាពខុសគ្នារបស់មនុស្សម្នាក់ៗគឺជារឿងសំខាន់។ ជាចុងក្រោយ ការចម្រូងចម្រាសវប្បធម៌បានបង្ហាញពីភាពរសើបរបស់សង្គមចំពោះតម្លៃជាតិរបស់ខ្លួន។ វាជាសញ្ញាបញ្ជាក់ថាសង្គមតែងតែមានការយល់ឃើញនិងការបកស្រាយផ្សេងៗគ្នា។ ការយល់ដឹងអំពីភាពចម្រូងចម្រាសនេះនឹងជួយឲ្យយើងមានទស្សនៈបើកទូលាយជាងមុន។ វាក៏ជាការរំលឹកដល់យើងទាំងអស់គ្នាឲ្យគោរពនិងលើកកម្ពស់វប្បធម៌របស់ខ្លួនផងដែរ។ បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយសង្គមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ។ រាល់ការប្រកួតប្រជែងនិងរាល់សម្លៀកបំពាក់ដែលបានដាក់បង្ហាញ តែងតែទទួលរងការរិះគន់ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។ សារព័ត៌មានក៏បានរួមចំណែកយ៉ាងសកម្មក្នុងការផ្សាយអំពីភាពចម្រូងចម្រាសទាំងនោះ។ ពួកគេបានបង្កើតប្រធានបទក្តៅៗដើម្បីទាក់ទាញចំណាប់អារម្មណ៍សាធារណៈជន។ ការប្រកួតសម្រស់មិនមែនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ ថែមទាំងជាការធ្វើទីផ្សារដ៏ធំមួយផងដែរ។ បេក្ខនារីទាំងអស់តែងតែមានសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងក្លាក្នុងការប្រកួត។ ពួកគេត្រូវតែប្រុងប្រយ័ត្នក្នុងការស្លៀកពាក់ និងការនិយាយស្តីរបស់ពួកគេគ្រប់ពេល។ មានមនុស្សជាច្រើនដែលគាំទ្របេក្ខនារីគ្រប់រូបដោយមិនគិតពីរូបរាងខាងក្រៅឡើយ។ អ្នកគាំទ្រទាំងនោះបានផ្តល់កម្លាំងចិត្តឲ្យបេក្ខនារីបន្តការប្រកួត។ ភាពចម្រូងចម្រាសជាញឹកញាប់បានក្លាយជាមេរៀនមួយសម្រាប់អ្នករៀបចំកម្មវិធី។ វាបានធ្វើឱ្យពួកគេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការសម្រេចចិត្តគ្រប់យ៉ាង។ អ្នករៀបចំកម្មវិធីក៏បានចាប់ផ្តើមធ្វើការងារសប្បុរសធម៌និងគម្រោងសង្គមដើម្បីទាក់ទាញអ្នកគាំទ្រ។ គណៈកម្មការទាំងនោះក៏បានបង្កើននូវការយល់ដឹងអំពីវប្បធម៌ដល់បេក្ខនារីផងដែរ។ បេក្ខនារីក៏ត្រូវបានគេលើកទឹកចិត្តឲ្យចូលរួមក្នុងការជជែកដេញដោលអំពីសង្គម។ ការប្រកួតជាច្រើនបានចាប់ផ្តើមផ្តោតសំខាន់លើចំណេះដឹងនិងភាពវៃឆ្លាតរបស់បេក្ខនារី។ គោលបំណងរបស់វាគឺដើម្បីបង្ហាញពីសមត្ថភាពពិតប្រាកដរបស់ស្ត្រីសម័យថ្មី។ សង្គមបានទទួលយកនូវគំនិតថ្មីៗដែលធ្វើឲ្យការប្រកួតមានលក្ខណៈប្លែកពីមុន។ ការប្រកួតក៏បានដើរតួនាទីជាអ្នកលើកកម្ពស់សិទ្ធិស្រ្តីនិងសមភាពយេនឌ័រផងដែរ។ គណៈកម្មការជ្រើសរើសបានពង្រីកលក្ខណៈវិនិច្ឆ័យដើម្បីរួមបញ្ចូលបេក្ខនារីចម្រុះជាតិសាសន៍។ ការប្រកួតទាំងនោះក៏បានក្លាយជាឱកាសមួយសម្រាប់ផ្សព្វផ្សាយផលិតផល និងសេវាកម្ម។ វាបានបង្កើតការងារជាច្រើនសម្រាប់អ្នកជំនាញផ្នែករៀបចំកម្មវិធី អ្នកផាត់មុខ និងអ្នកតុបតែងខ្លួន។ ទោះបីជាមានការរិះគន់ក៏ដោយក៏កម្មវិធីទាំងនេះនៅតែមានការពេញនិយម។ វាជាឱកាសដ៏ល្អមួយសម្រាប់បេក្ខនារីដើម្បីបញ្ចេញសមត្ថភាពនិងទេពកោសល្យរបស់ខ្លួន។ ការប្រកួតសម្រស់បានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកមុខមាត់ប្រទេសជាតិ។ ប៉ុន្តែការងារទាំងនេះទាមទារឲ្យមានការយកចិត្តទុកដាក់និងការពិចារណាឲ្យបានល្អិតល្អន់។